ព្រឹត្តិការណ៍ក្រោយរបបខ្មែរក្រហមនៅកម្ពុជា គឺជាដំណាក់កាលដ៏ស្មុគស្មាញ និងពោរពេញដោយបញ្ហាប្រឈមជាច្រើន ដែលបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម នយោបាយ និងវប្បធម៌។ បន្ទាប់ពីរបបខ្មែរក្រហមបានបន្សល់ទុកនូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយសម្រាប់កម្ពុជា ការរស់ឡើងវិញនៃវប្បធម៌គឺជាផ្នែកមួយដ៏សំខាន់ និងជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងដែលទាមទារនូវពេលវេលា និងការចូលរួមពីគ្រប់ភាគី។ គោលបំណងស្តារឡើងវិញនូវអ្វីដែលត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដោយផ្តោតលើការអភិរក្ស ការបន្ត និងការអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ ដំណើរការដ៏ស្មុគស្មាញ និងទាមទារការលះបង់ខ្ពស់ ជាពិសេសក្នុងការស្តារឡើងវិញនូវអ្វីដែលគេហៅថា "បណ្ណាល័យមានជីវិត" ឬ "បណ្ណាល័យមនុស្ស" ដែលសំដៅលើ គ្រូបាធ្យាយ សិល្បករជើងចាស់ និងមនុស្សចាស់។ បុគ្គលទាំងនេះ គឺជាឃ្លាំងចំណេះដឹង បទពិសោធន៍ និងប្រាជ្ញាវាងវៃ ដែលតំណាងឱ្យព្រលឹងវប្បធម៌ខ្មែរ។ ការបាត់បង់របស់ពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរបបខ្មែរក្រហម បានបន្សល់ទុកនូវគម្លាតដ៏ធំមួយនៅក្នុងការបន្តពូជពង្សវប្បធម៌ខ្មែរ។ របបខ្មែរក្រហមបានផ្តោតគោលដៅលើការលុបបំបាត់បញ្ញវន្ត អ្នកចេះដឹង និងអ្នកជំនាញគ្រប់វិស័យ ដើម្បីកសាងសង្គមថ្មីមួយដោយគ្មានការចងចាំពីអតីតកាល។ ជាលទ្ធផល គ្រូបាធ្យាយ សិល្បករ បញ្ញវន្ត និងមនុស្សចាស់ ដែលជាអ្នកថែរក្សា និងបន្តវប្បធម៌ប្រពៃណី ត្រូវបានសម្លាប់ ឬបង្ខំឱ្យធ្វើការហួសកម្លាំងរហូតស្លាប់។ ការបាត់បង់នេះ គឺស្មើនឹងការបាត់បង់បណ្ណាល័យមួយ ដែលសម្បូរទៅដោយសៀវភៅរាប់ពាន់ក្បាល ដោយមិនមានឯកសារចម្លងទុក។ គ្រូបាធ្យាយ ជាអ្នកបង្រៀន ចែករំលែកចំណេះដឹង និងទស្សនវិជ្ជាពីជំនាន់មួយទៅជំនាន់មួយ ការបាត់បង់ពួកគេគឺស្មើនឹងការបាត់បង់គ្រឹះនៃការអប់រំ និងការណែនាំផ្នែកសីលធម៌។ សិល្បករជើងចាស់ ទាំងអ្នករបាំ អ្នកភ្លេង អ្នកចម្លាក់ អ្នកគូរគំនូរ អ្នកនិពន្ធរឿងល្ខោន អ្នកបង្កើតអាយ៉ង និងអ្នកជំនាញសិល្បៈផ្សេងៗទៀតគឺជាអ្នកថែរក្សា និងអភិវឌ្ឍទម្រង់សិល្បៈខ្មែរ។ ការបាត់បង់អ្នកសិល្បករគឺស្មើនឹងការបាត់បង់បេះដូង និងព្រលឹងរបស់សិល្បៈខ្មែរ ដែលជាមេរៀនវប្បធម៌ស្នូលនៃអត្តសញ្ញាណជាតិ។ មនុស្សចាស់ ជាអ្នករក្សាប្រវត្តិសាស្ត្រ បទពិសោធន៍ជីវិត ប្រាជ្ញាប្រជាប្រិយ និងទំនៀមទម្លាប់ ការបាត់បង់ពួកគេគឺស្មើនឹងការបាត់បង់ឫសគល់ និងការចងចាំរួមរបស់ជាតិ។ ក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ការស្តារវប្បធម៌ឡើងវិញ បានក្លាយជាអាទិភាពដ៏សំខាន់មួយ។ កិច្ចខិតខំប្រឹងប្រែងនេះ បានផ្តោតជាចម្បងលើការស្វែងរក និងប្រមូលផ្តុំ "បណ្ណាល័យមានជីវិត" ដែលនៅរស់រានមានជីវិតឡើងវិញ។ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងបុគ្គលឯកជន បានខិតខំស្វែងរកគ្រូបាធ្យាយ សិល្បករ និងមនុស្សចាស់ដែលនៅរស់រានមានជីវិត។ ជារឿយៗ អ្នករស់រានមានជីវិតត្រូវបានរកឃើញនៅក្នុងស្ថានភាពលំបាក ខ្វះខាតស្បៀងអាហារ និងទទួលរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ សាលាសិល្បៈដូចជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមសិក្សាសិល្បៈ ត្រូវបានបង្កើតឡើងវិញ ដើម្បីផ្តល់ឱកាសឱ្យសិស្សជំនាន់ក្រោយរៀនសូត្រពីអ្នកជំនាញដែលនៅសល់។ គ្រូបង្រៀនជាច្រើនរូបដែលជាសិល្បករជើងចាស់ខ្លះនៅរស់រានមានជីវិត។ អង្គការជាច្រើនបានខិតខំថតចម្លងក្បាច់របាំ ចម្រៀងបុរាណ ទម្រង់ល្ខោន និងចំណេះដឹងផ្សេងៗទៀតពីគ្រូបាធ្យាយ និងសិល្បករជើងចាស់ ដើម្បីការពារកុំឱ្យបាត់បង់ទាំងស្រុង។ ក្បាច់របាំ ការលេងភ្លេង ការសូត្រធម៌ និងការនិទានរឿងបុរាណត្រូវបានថតទុកជាវីដេអូ និងសំឡេង។ សៀវភៅអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងជំនឿ ត្រូវបានបោះពុម្ពឡើងវិញ ឬសរសេរថ្មី ការស្រាវជ្រាវអំពីអរិយធម៌ខ្មែរក៏ត្រូវបានលើកកម្ពស់ផងដែរ។ បណ្ណាល័យជាតិ និងសារមន្ទីរនានាត្រូវបានស្តារឡើងវិញ ដើម្បីរក្សាទុកនូវឯកសារ ស្នាដៃសិល្បៈ និងវត្ថុបុរាណ។ ដើម្បីលើកទឹកចិត្ត និងគាំទ្រ "បណ្ណាល័យមានជីវិត" ឱ្យបន្តការងាររបស់ពួកគេ ជំនួយផ្នែកហិរញ្ញវត្ថុ ការព្យាបាលផ្លូវចិត្ត និងការទទួលស្គាល់ពីសង្គមត្រូវបានផ្តល់ជូន។ ទាំងគ្រូបាធ្យាយ និងសិល្បករជើងចាស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀន និងបណ្តុះបណ្តាលសិស្សជំនាន់ក្រោយ ព្រមទាំងចូលរួមក្នុងការសម្តែង និងការបង្ហាញវប្បធម៌ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ខ្មែរឡើងវិញ។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ការរស់ឡើងវិញនៃ "បណ្ណាល័យមានជីវិត" នៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន។ អ្នកជំនាញជើងចាស់ដែលនៅសល់ គឺមានចំនួនតិចតួចណាស់ ហើយពួកគាត់ភាគច្រើនក៏មានវ័យចំណាស់ និងមានសុខភាពមិនសូវល្អ។ ការផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់អ្នកជំនាញ ត្រូវការធនធានមនុស្ស និងហិរញ្ញវត្ថុច្រើន។ ដោយសារតែរបួសផ្លូវចិត្តធ្ងន់ធ្ងរ និងអាយុកាន់តែចាស់ អ្នកជំនាញខ្លះបានបាត់បង់ការចងចាំ ឬមិនអាចចែករំលែកចំណេះដឹងរបស់ពួកគេបានពេញលេញ។ មានគម្លាតដ៏ធំរវាងជំនាន់អ្នកចេះដឹងចាស់ និងជំនាន់ថ្មី ដែលទាមទារពេលវេលា និងកិច្ចខិតខំប្រឹងប្រែងច្រើនក្នុងការបន្តចំណេះដឹង។ ការហូរចូលនៃវប្បធម៌បរទេស និងការរីកចម្រើននៃបច្ចេកវិទ្យា ក៏បានជះឥទ្ធិពលដល់ការចាប់អារម្មណ៍របស់យុវជនចំពោះវប្បធម៌ប្រពៃណី។ ការរស់ឡើងវិញនៃ "បណ្ណាល័យមានជីវិត" គឺមិនមែនគ្រាន់តែជាការស្តារឡើងវិញនូវទម្រង់សិល្បៈ ឬប្រពៃណីនោះទេ ប៉ុន្តែជាការស្តារឡើងវិញនូវព្រលឹងជាតិ និងអត្តសញ្ញាណខ្មែរទាំងមូល។ កិច្ចខិតខំប្រឹងប្រែងដ៏មហិមានេះ បានបង្ហាញពីភាពរឹងមាំ និងឆន្ទៈរបស់ប្រជាជនខ្មែរក្នុងការអភិរក្ស និងបន្តមរតកវប្បធម៌របស់ខ្លួន បើទោះបីជាត្រូវឆ្លងកាត់របបដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រក៏ដោយ។ ការបន្តគាំទ្រ និងលើកកម្ពស់ "បណ្ណាល័យមានជីវិត" ទាំងនេះ គឺជាកិច្ចការដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ដើម្បីធានាថាចំណេះដឹង និងប្រាជ្ញារបស់ដូនតាខ្មែរនឹងបន្តរុងរឿងជារៀងរហូត។ ការរស់ឡើងវិញនៃវប្បធម៌គឺជាបេះដូងនៃការស្តារជាតិឡើងវិញ ពឹងផ្អែកយ៉ាងខ្លាំងលើ ការផ្ទេរចំណេះដឹងនិងការរក្សាប្រពៃណី និងជំនឿដែលជាសសរស្តម្ភនៃអត្តសញ្ញាណជាតិ។ ជាលទ្ធផល បញ្ញវន្ត ព្រះសង្ឃ សិល្បករ អ្នកចេះដឹង និងមនុស្សចាស់ ដែលជាអ្នកថែរក្សា និងបន្តវប្បធម៌ ត្រូវបានសម្លាប់ស្ទើរតែទាំងស្រុង។ ការផ្ទេរចំណេះដឹង គឺជាគន្លឹះដ៏សំខាន់ក្នុងការរស់ឡើងវិញនៃវប្បធម៌ក្រោយអំពើប្រល័យពូជសាសន៍។ ចំណេះដឹងបុរាណជាច្រើន ដែលទាក់ទងនឹងវេជ្ជសាស្ត្របុរាណ ស្ថាបត្យកម្ម ហត្ថកម្ម និងសិល្បៈប្រពៃណី ត្រូវបានបាត់បង់ដោយសារការស្លាប់របស់អ្នកជំនាញដែលមានជំនាញខ្ពស់ក្នុងវិស័យទាំងនេះ។ ពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់និងការអនុវត្តសាសនាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ដែលធ្វើឱ្យការចងចាំ និងការយល់ដឹងអំពីប្រពៃណីទាំងនេះត្រូវបានរង្គោះរង្គើ។ ក្រោយឆ្នាំ១៩៧៩ រដ្ឋាភិបាលថ្មី អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិលនិងប្រជាជនខ្មែរ បានរួមគ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការស្តារ និងផ្ទេរចំណេះដឹង ព្រមទាំងរក្សាប្រពៃណី និងជំនឿឡើងវិញ។ ក្នុងអំឡុងពេលនៃការបំផ្លិចបំផ្លាញ បណ្ណាល័យត្រូវបានដុតបំផ្លាញ សាលារៀនត្រូវបានបិទ ហើយអ្នកប្រាជ្ញ បញ្ញវន្ត និងអ្នកជំនាញត្រូវបានសម្លាប់។ អ្នកនៅរស់រានមានជីវិតជាច្រើនបានក្លាយជា អ្នករក្សាចំណេះដឹង ដោយប្រមូលផ្ដុំបំណែកបណ្ណាល័យ សាស្ត្រាស្លឹករឹត និងកំណត់ត្រាផ្សេងៗ។ ពួកគេបានព្យាយាមកត់ត្រានូវអ្វីដែលពួកគេចងចាំពីប្រវត្តិសាស្ត្រ ប្រពៃណី និងជំនឿរបស់ពួកគេ។ សាលារៀននិងមជ្ឈមណ្ឌលសិក្សាត្រូវបានបង្កើតឡើងវិញ បើទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ អ្នកនៅរស់រានមានជីវិតដែលជាគ្រូបង្រៀន ឬអ្នកជំនាញបានបន្តបង្រៀនដល់ក្មេងជំនាន់ក្រោយ ដើម្បីធានាថាចំណេះដឹងមិនត្រូវបានបាត់បង់ទាំងស្រុងនោះទេ។ ក្នុងយុគសម័យទំនើប ការប្រើប្រាស់បច្ចេកវិទ្យាដូចជាការថតសំឡេង ការថតវីដេអូ និងការបង្កើតបណ្ណាល័យឌីជីថល បានជួយយ៉ាងច្រើនក្នុងការរក្សាទុក និងផ្សព្វផ្សាយចំណេះដឹង។ អក្សរសាស្ត្រ សៀវភៅ និងឯកសារសំខាន់ៗត្រូវបានបកប្រែ និងបោះពុម្ពផ្សាយជាថ្មី ដើម្បីធានាថាចំណេះដឹងអាចចូលទៅដល់មនុស្សទូទៅបាន។ ក្នុងអំឡុងពេលអំពើប្រល័យពូជសាសន៍ ប្រពៃណីជាច្រើនត្រូវបានហាមឃាត់ ការអនុវត្តន៍ជំនឿត្រូវបានរារាំង ហើយវត្ថុសក្ការៈបូជាត្រូវបានបំផ្លាញ។ ការរស់ឡើងវិញនៃប្រពៃណី និងជំនឿ តម្រូវឱ្យមានការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់។ សហគមន៍បានចាប់ផ្តើមអនុវត្តឡើងវិញនូវពិធីសាសនា និងពិធីបុណ្យប្រពៃណី ដែលត្រូវបានហាមឃាត់ក្នុងរបបប្រល័យពូជសាសន៍។ នេះមិនត្រឹមតែជាការស្ដារឡើងវិញនូវទម្រង់ខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការភ្ជាប់ឡើងវិញនូវស្មារតីសហគមន៍ និងជំនឿផងដែរ។ ប្រាសាទ វត្តអារាម ព្រះវិហារ និងទីសក្ការៈបូជាផ្សេងទៀតដែលត្រូវបានបំផ្លាញក្នុងរបបប្រល័យពូជសាសន៍ តែត្រូវបានស្ថាបនាឡើងវិញដោយការចូលរួមពីសហគមន៍។ ដើម្បីធានាថាជំនាន់ក្រោយយល់ដឹងនិងឱ្យតម្លៃលើប្រពៃណីរបស់ពួកគេ កម្មវិធីអប់រំវប្បធម៌ត្រូវបានរៀបចំឡើង។ កម្មវិធីទាំងនេះរួមមានការបង្រៀនអំពីរបាំប្រពៃណី តន្ត្រី សិល្បៈ សិល្បៈសិប្បកម្ម និងរឿងព្រេងនិទាន។ នៅក្នុងរយៈពេលអំពើប្រល័យពូជសាសន៍ ភាសាជាតិខ្មែរត្រូវបានបំផ្លាញ និងកាត់បន្ថយការប្រើប្រាស់យ៉ាងខ្លាំង ដូចជាការបង្ក្រាបវប្បធម៌និងអត្តសញ្ញាណជាតិ។ ការរស់ឡើងវិញនៃភាសាជាតិ តាមរយៈការបង្រៀន និងការប្រើប្រាស់ជាសាធារណៈគឺជាការរួមចំណែកដ៏សំខាន់ក្នុងការរក្សាវប្បធម៌។ ការរស់ឡើងវិញនៃវប្បធម៌ក្រោយអំពើប្រល័យពូជសាសន៍ គឺជាដំណើរការដ៏ស្មុគស្មាញ និងទាមទារពេលវេលាយូរអង្វែង។ ការរៀបចំពិព័រណ៍សិល្បៈ និងសិប្បកម្ម មិនត្រឹមតែជួយផ្សព្វផ្សាយស្នាដៃប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យសិល្បករនិងសិប្បកររកចំណូលចិញ្ចឹមជីវិតផងដែរ។ តន្ត្រីបុរាណ គឺជាព្រលឹងនៃវប្បធម៌ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ជំនឿ និងអារម្មណ៍របស់មនុស្ស។ ក្នុងរបបប្រល័យពូជសាសន៍ អ្នកភ្លេង អ្នកនិពន្ធបទភ្លេង និងឧបករណ៍តន្ត្រីជាច្រើនត្រូវបានបាត់បង់។ អ្នកភ្លេង និងគ្រូបង្រៀនតន្ត្រីបុរាណ ដែលនៅរស់រានមានជីវិត ត្រូវបានស្វែងរក និងលើកទឹកចិត្តឱ្យបន្តការងាររបស់ពួកគេ ដើម្បីរក្សា និងផ្សព្វផ្សាយមរតកតន្ត្រីប្រពៃណី។ សិប្បករជំនាញបានព្យាយាមផលិតឡើងវិញនូវឧបករណ៍ទាំងនោះ ដោយផ្អែកលើការចងចាំ រូបភាព ឬបំណែកដែលនៅសេសសល់។ សាលាតន្ត្រី និងសាលាសិល្បៈត្រូវបានបង្កើតឡើងវិញ ដើម្បីបង្រៀនតន្ត្រីបុរាណដល់យុវជន។ វគ្គសិក្សាត្រូវបានរៀបចំឡើងដើម្បីផ្ទេរបច្ចេកទេសលេង របៀបតែងនិពន្ធ និងការយល់ដឹងអំពីប្រវត្តិតន្ត្រី។ ការរៀបចំការសម្តែងតន្ត្រីបុរាណជាសាធារណៈ ទាំងក្នុងស្រុក និងក្រៅស្រុក គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយតន្ត្រីបុរាណ។ ការស្លាប់របស់អ្នករបាំ និងគ្រូបង្រៀនបុរាណ បានបណ្តាលឲ្យរបាំបុរាណ និងក្បាច់ល្ខោនជាច្រើនត្រូវបានបាត់បង់។ អ្នកនៅរស់រានមានជីវិតបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចងចាំ និងបង្រៀនឡើងវិញនូវក្បាច់ល្ខោនទាំងនោះ ដើម្បីរក្សាទុក និងផ្សព្វផ្សាយវប្បធម៌ដល់ជំនាន់ក្រោយ។ ដូចទៅនឹងតន្ត្រីដែរ សាលាសិល្បៈទស្សនីយភាពត្រូវបានបង្កើតឡើងវិញដើម្បីបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ។ វគ្គសិក្សារួមមានការបង្រៀនរបាំ ល្ខោន ការតុបតែងខ្លួន និងការរចនាសម្លៀកបំពាក់។ សិប្បកម្មដូចជា ការតម្បាញ ជាងឈើ ជាងប្រាក់ ជាងមាស ឆ្លាក់ថ្ម និងគំនូរ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ការរស់ឡើងវិញនៃតន្ត្រីបុរាណ សិល្បៈទស្សនីយភាព និងសិប្បកម្មក្រោយអំពើប្រល័យពូជសាសន៍ គឺជាភស្តុតាងដ៏រស់រវើកនៃការតស៊ូ និងការប្តេជ្ញាចិត្តរបស់មនុស្សជាតិក្នុងការរក្សាអត្តសញ្ញាណវប្បធម៌របស់ពួកគេ។